សុភាសិត «ពត់ដែកទាន់នៅក្ដៅ ប្រដៅកូនទាន់នៅក្មេង» គឺជាទស្សនៈអប់រំដ៏មានឥទ្ធិពលរបស់ដូនតាខ្មែរ ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃពេលវេលាក្នុងការអប់រំមនុស្ស។ សុភាសិតនេះគឺជាការប្រៀបធៀបយ៉ាងច្បាស់លាស់រវាងការកែច្នៃវត្ថុធាតុ និងការអប់រំចិត្តគំនិតមនុស្ស។ ឃ្លា «ពត់ដែកទាន់នៅក្ដៅ» សំដៅលើបច្ចេកទេសរបស់ជាងដែកដែលត្រូវដុតដែកឱ្យក្រហមមុននឹងដំឱ្យចេញជារូបរាង។ នៅពេលដែកមានកម្ដៅក្ដៅខ្លាំង វានឹងមានភាពទន់ ដែលងាយស្រួលដល់ជាងក្នុងការការពត់ ឬតម្រង់តាមចិត្តចង់។ ប្រសិនបើទុកឱ្យដែកត្រជាក់រឹងហើយ ជាងនឹងមិនអាចពត់វាបានឡើយ ទោះបីជាខំប្រឹងដំយ៉ាងណាក៏ដោយ។ ការខំជម្រុញ ឬពត់ដែកដែលត្រជាក់រឹង អាចនឹងធ្វើឱ្យដែកនោះបាក់ ឬខូចខាតទាំងស្រុង។ ឃ្លា «ប្រដៅកូនទាន់នៅក្មេង» គឺជាការប្រៀបធៀបចិត្តគំនិតកុមារទៅនឹងដែកដែលកំពុងក្ដៅ។ វ័យក្មេងគឺជាវ័យដែលខួរក្បាល និងចរិតលក្ខណៈងាយនឹងទទួលយកការអប់រំ និងការកែតម្រូវ។ កុមារប្រៀបដូចជាក្រដាសស ដែលយើងអាចគូសវាស ឬដាក់ពណ៌អ្វីចូលក៏បានយ៉ាងងាយ។ ការបណ្ដុះបណ្ដាលសីលធម៌ និងសុជីវធម៌ ត្រូវតែចាប់ផ្ដើមតាំងពីកូននៅតូចៗ។ នៅពេលកូននៅក្មេង ការស្ដាប់បង្គាប់ឪពុកម្ដាយមានកម្រិតខ្ពស់ និងមានភាពស្លូតបូត។ បើយើងបណ្ដោយឱ្យកូនមានទម្លាប់អាក្រក់តាំងពីតូច វានឹងក្លាយជាចរិតជាប់ខ្លួនដែលពិបាកកែប្រែ។ ការអប់រំទាន់ពេលវេលា ជួយការពារកូនមិនឱ្យដើរផ្លូវខុសនៅពេលធំឡើង។ នៅពេលមនុស្សធំដឹងក្ដីពេញរូបពេញរាង ចរិតលក្ខណៈរបស់គេនឹងរឹងដូចដែកដែលត្រជាក់។ មនុស្សពេញវ័យច្រើនតែមានមហិច្ឆតា និងមានគំនិតផ្ទាល់ខ្លួនខ្លាំង ដែលពិបាកនឹងឱ្យអ្នកដទៃមកកែប្រែ។ ការប្រដៅមនុស្សធំដែលដុះស្លែក្នុងអំពើអាក្រក់ ជារឿយៗនាំមកនូវជម្លោះជាជាងការកែប្រែ។ សុភាសិតនេះដាស់តឿនឪពុកម្ដាយកុំឱ្យមានការធ្វេសប្រហែសក្នុងការតាមដានកូនចៅ។ វាក៏បង្ហាញពីទំនួលខុសត្រូវដ៏ធំធេងរបស់អាណាព្យាបាលចំពោះអនាគតរបស់កូន។ ការស្ដីបន្ទោស ឬប្រដៅកូននៅពេលដែលពួកគេហួសវ័យ ជារឿយៗគឺយឺតពេលទៅហើយ។ សកម្មភាព និងពាក្យសម្ដីល្អៗដែលឪពុកម្ដាយធ្វើជាគំរូ គឺជាការ «ពត់» ដ៏មានប្រសិទ្ធភាព។ ការផ្ដល់ចំណេះដឹង និងគុណធម៌ពីតូច គឺជាការសាងសង់គ្រឹះជីវិតដ៏រឹងមាំ។ ការពត់ដែកត្រូវប្រើកម្លាំង និងបច្ចេកទេស ដូចគ្នានឹងការអប់រំកូនដែលត្រូវប្រើការអត់ធ្មត់ និងមេត្តាធម៌។ ដូនតាខ្មែរយល់ច្បាស់ពីចិត្តសាស្ត្រនៃការអភិវឌ្ឍរបស់មនុស្សតាមវ័យ។ ការទុកកូនចោលដោយមិនប្រដៅប្រៀបដូចជាការបណ្ដោយឱ្យដែកដុះច្រែះចាប់កាន់តែខ្លាំង។ ដែកដែលបានពត់ត្រឹមត្រូវ នឹងក្លាយជាឧបករណ៍មានតម្លៃ ដូចជាកូនដែលប្រដៅល្អនឹងក្លាយជាមនុស្សថ្លៃថ្នូរ។ សុភាសិតនេះមិនមែនបង្រៀនឱ្យប្រើហិង្សានោះទេ ប៉ុន្តែបង្រៀនឱ្យប្រើ «ឱកាស» និង «ពេលវេលា»។ ការអប់រំតាមបែបវិជ្ជមានក្នុងវ័យកុមារ ផ្ដល់ផលផ្លែផ្កាល្អជាងការប្រើអំណាចផ្ដាច់ការ។ មូលដ្ឋានគ្រឹះនៃចរិតលក្ខណៈរបស់មនុស្ស ត្រូវបានកំណត់ក្នុងកំឡុងពេលប៉ុន្មានឆ្នាំដំបូងនៃជីវិត។ បើឪពុកម្ដាយរវល់តែរកស៊ីរហូតភ្លេចប្រដៅកូន នោះពួកគេនឹងស្ដាយក្រោយនៅពេលកូនខូច។ ពេលវេលាគឺជាកត្តាសំខាន់បំផុត ដែលមិនអាចត្រលប់ក្រោយដើម្បីកែប្រែអ្វីបានឡើយ។ កូនដែលធំឡើងដោយគ្មានការប្រដៅ នឹងនាំទុក្ខទោសដល់ខ្លួនឯង និងគ្រួសារ។ ការពត់ដែកទាមទារភាពហ្មត់ចត់ ឯការចិញ្ចឹមកូនទាមទារភាពយកចិត្តទុកដាក់ខ្ពស់។ វិន័យដែលដាក់ចេញតាំងពីតូច ជួយឱ្យកុមារចេះគ្រប់គ្រងខ្លួនឯងនៅពេលអនាគត។ សុភាសិតនេះគឺជាមេរៀនមាសសម្រាប់គ្រូបង្គោល និងឪពុកម្ដាយគ្រប់រូប។ វានៅតែមានតម្លៃជានិច្ច ទោះបីជាស្ថិតក្នុងសម័យកាលបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ។ ភាពជោគជ័យរបស់កូន គឺជាមោទនភាពដ៏ធំបំផុតរបស់ឪពុកម្ដាយដែលបានខំប្រដៅ។ ការអប់រំគឺជាដំណើរការបន្តបន្ទាប់ ប៉ុន្តែការចាប់ផ្ដើមដំបូងគឺជាចំណុចគន្លឹះ។ ចូរចាប់យកឱកាសមាសក្នុងវ័យកុមារភាព ដើម្បីបណ្ដុះគ្រាប់ពូជនៃសេចក្ដីល្អ។ ការកសាងមនុស្សម្នាក់ឱ្យល្អ គឺងាយស្រួលជាងការកែប្រែមនុស្សដែលខូចទៅហើយ។ សរុបមក «ពត់ដែកទាន់នៅក្ដៅ ប្រដៅកូនទាន់នៅក្មេង» គឺជាវិថីឆ្ពោះទៅរកការកសាងគ្រួសារ និងសង្គមដ៏រឹងមាំ។